នៅប្រទេសកម្ពុជា ការគោរពបូជា និងការថ្វាយតង្វាយនៅតាមទីសក្ការៈបូជា គឺជាជំនឿ និងវប្បធម៌ប្រពៃណីតាំងពីបុរាណកាល។ វត្ថុបូជាទាំងនេះមិនត្រឹមតែជាគ្រឿងសម្រាប់ប្រារព្ធពិធីប៉ុណ្ណោះទេ ថែមទាំងមាននូវអត្ថន័យជ្រាលជ្រៅនៃការគោរពដឹងគុណ ការបន់ស្រន់សុំសេចក្តីសុខ និងការស្វែងរកលាភសំណាងផងដែរ។ ក្នុងចំណោមគ្រឿងបូជាទូទៅបំផុត និងមានសារៈសំខាន់បំផុតរួមមាន ទៀន ធូប ផ្លែឈើ និងគ្រឿងបាយសី ដែលសុទ្ធតែមានតួនាទី និងនិមិត្តរូបរៀងៗខ្លួន។ ការថ្វាយទៀន និងធូបគឺជាគ្រឿងបូជាដែលមិនអាចខ្វះបានក្នុងពិធីសាសនា និងការគោរពបូជានានា។ រាល់ពេលដែលយើងទៅវត្ត ប្រាសាទ ឬទីសក្ការៈបូជាណាមួយ គេតែងតែអុជធូប និងទៀន។ ទៀនតំណាងឱ្យ ពន្លឺ ដែលជានិមិត្តរូបនៃការបំភ្លឺផ្លូវចិត្ត បំភ្លឺភាពងងឹតនៃអវិជ្ជា និងនាំមកនូវគតិបណ្ឌិត។ គុណតម្លៃទាំងនេះ ជាពិសេសក្រមសីលធម៌ និងការគោរពដែលយើងបានពិភាក្សានោះ ប្រៀបដូចជាការនាំផ្លូវយើងឲ្យមើលឃើញផ្លូវត្រូវ និងប្រព្រឹត្តអំពើល្អ។ រីឯ ធូប វិញ មានក្លិនក្រអូបឈ្ងុយផ្សែងធូបត្រូវបានគេជឿថាជា ស្ពាន ដ៏សំខាន់មួយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងពិភពមនុស្ស និងពិភពវិញ្ញាណ។ ការអុជធូបជាការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសេចក្តីសុខសាន្តពីទេវតា ព្រះពុទ្ធ ឬវិញ្ញាណបុព្វបុរស។ វាជាសញ្ញានៃការគោរពដឹងគុណ និងការដុតបូជាសេចក្តីល្អចេញពីចិត្តជ្រះថ្លា គឺជាគុណតម្លៃដ៏ថ្លៃថ្លាដែលបង្ហាញពី ភាពថ្លៃថ្នូរ និងឧត្តមគតិ របស់មនុស្សជាតិ។ ទម្លាប់នៃការទិញទៀនធូបមុនពេលចូលបូជាបានក្លាយជាផ្នែកមួយដ៏សំខាន់វាបង្ហាញពីការត្រៀមលក្ខណៈ និងការគោរពចំពោះទីកន្លែងសាកសិដ្ឋ។ ចំណែកឯការថ្វាយ ផ្លែឈើ គឺជាគ្រឿងតង្វាយដ៏មានអត្ថន័យដែលបង្ហាញពីភាពបរិបូរណ៍នៃធម្មជាតិ និងសេចក្តីដឹងគុណ។ គេនិយមថ្វាយផ្លែឈើស្រស់ៗជាច្រើនប្រភេទ ដែលមានពណ៌ចម្រុះ និងមានរសជាតិឆ្ងាញ់។ ឧទាហរណ៍ដូចជា ចេក ស្វាយ ដូង ក្រូច ទំពាំងបាយជូរ និងផ្លែឈើតាមរដូវកាលផ្សេងៗទៀត។ ការរៀបចំផ្លែឈើនៅលើថាសបូជា គឺធ្វើឡើងដោយយកចិត្តទុកដាក់ និងសម្រិតសម្រាំងបំផុត។ ជួនកាលចំនួនផ្លែឈើ ឬប្រភេទផ្លែឈើក៏មានអត្ថន័យនិងនិមិត្តរូបរៀងៗខ្លួនដែរ ដូចជាចេកតំណាងឱ្យភាពចម្រុងចម្រើន។ ការថ្វាយផ្លែឈើតំណាងឱ្យការសុំសេចក្តីសុខ លាភសំណាង និងភាពរុងរឿងក្នុងជីវិត។ គេជឿថាផ្លែឈើទាំងនេះគឺជា អាហារសម្រាប់ទេវតា និងវិញ្ញាណដែលថែរក្សាទីកន្លែង។ ការថ្វាយផ្លែឈើក៏ជាការបង្ហាញពីការគោរពចំពោះធម្មជាតិដែលបានផ្តល់នូវពរជ័យសម្រាប់ជីវិតមនុស្ស។ ផ្លែឈើក៏ជាគ្រឿងបូជាដ៏សំខាន់មួយនៅក្នុងពិធីបុណ្យប្រពៃណីជាច្រើនរបស់ខ្មែរ។ មួយវិញទៀតគ្រឿងបាយសីជា សិល្បៈ និងពរជ័យនៃពិធីសាសនាវាជាគ្រឿងបូជាដ៏ស្មុគស្មាញ មានសោភ័ណភាព និងមានតម្លៃខាងវិញ្ញាណខ្ពស់បំផុត។ វាត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ដោយប្រើប្រាស់ស្លឹកចេក ផ្កាភ្ញីស្រស់ៗ និងគ្រឿងតុបតែងលម្អជាច្រើនទៀត។ ការរៀបចំបាយសីតម្រូវឱ្យមាន សិល្បៈ ដ៏ប៉ិនប្រសប់ ភាពអត់ធ្មត់ និងជំនាញខ្ពស់ពីអ្នករៀបចំ។ បាយសីមានទម្រង់ និងទំហំខុសៗគ្នាទៅតាមប្រភេទនៃពិធីបុណ្យ ឬពិធីសាសនា។ ឧទាហរណ៍ មានបាយសីសម្រាប់ពិធីមង្គលការ ពិធីឡើងផ្ទះ ពិធីសុំសេចក្តីសុខ ពិធីបួស និងពិធីកោរសក់ជាដើម។ វាត្រូវបានគេជឿថាបាយសីគឺជា និមិត្តរូប នៃភាពចម្រុងចម្រើន សុភមង្គលដ៏សំខាន់មួយនៅក្នុងជំនឿ និងប្រពៃណីខ្មែរ។ ការថ្វាយបាយសីជាការអញ្ជើញទេវតា ឬព្រលឹងបុព្វបុរសឱ្យយាងមកប្រទានពរ និងជាការបណ្ដេញនូវឧបទ្រពចង្រៃ។ ជួនកាលក៏មានបាយសីសម្រាប់ថ្វាយព្រះ បាយសីសម្រាប់ថ្វាយអ្នកតា ឬបាយសីសម្រាប់មនុស្សដែលទទួលពរ។ រាល់គ្រឿងផ្សំ និងការរៀបចំនីមួយៗសុទ្ធតែមានអត្ថន័យជានិមិត្តរូបក្នុងការនាំមកនូវសេចក្តីសុខ និងភាពសិរីសួស្តី។ បាយសីមិនមែនត្រឹមតែជាគ្រឿងបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃ សិល្បៈវប្បធម៌ ដ៏រស់រវើករបស់ខ្មែរ។ នៅពេលធ្វើដំណើរតាមផ្លូវជាតិជាពិសេស ផ្លូវជាតិលេខ ៤ ដែលតភ្ជាប់រាជធានីភ្នំពេញទៅខេត្តព្រះសីហនុ មានអ្នកដំណើរជាច្រើនតែងតែឈប់សំចតនៅកន្លែងបូជា យាយម៉ៅ ដើម្បីគោរពបូជា។ យាយម៉ៅ ត្រូវបានគេជឿថាជា ទេពធីតាថែរក្សាផ្លូវ និងការពារអ្នកដំណើរឱ្យជៀសផុតពីគ្រោះថ្នាក់។ ទីសក្ការៈបូជាយាយម៉ៅមានទីតាំងស្ថិតនៅក្បែរជើងភ្នំជីសូរ ឬនៅតាមផ្លូវផ្សេងៗទៀត។ អ្នកដំណើរតែងតែអុជធូប ទៀន ថ្វាយផ្កា ផ្លែឈើ និងជួនកាលក៏មានគ្រឿងបាយសីដែរ។ គោលបំណងសំខាន់គឺដើម្បី បន់ស្រន់សុំសេចក្តីសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើរ។ ពួកគេជឿថាការបូជាយាយម៉ៅនឹងជួយឱ្យការធ្វើដំណើរប្រកបដោយរលូន និងគ្មានឧបសគ្គ។ ជួនកាលក៏មានការថ្វាយតង្វាយពិសេសៗដូចជា មាន់ស្ងោរ ក្បាលជ្រូក ឬសម្លៀកបំពាក់ផងដែរ។ នេះគឺជាជំនឿមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ហើយបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការគោរពបូជាយាយម៉ៅបង្ហាញពីការប្រុងប្រយ័ត្ន និងការស្វែងរកការការពារពីវិញ្ញាណស័ក្តិសិទ្ធិ។ រីឯ ប្រាសាទអង្គរវត្ត មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងជាសំណង់ស្ថាបត្យកម្មខាងសាសនាធំជាងគេលើលោកទៀតផង។ ប្រាសាទអង្គរវត្តក៏ជា បេះដូងនៃជំនឿ និងទីសក្ការៈបូជាដ៏សំខាន់បំផុតសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសផងដែរ។ ភ្ញៀវទេសចរតែងតែនាំយកទៀន ធូប និងផ្កាឈូកទៅថ្វាយនៅតាមប្រាង្គប្រាសាទជាច្រើនផ្សេងៗទៀត។ ជាពិសេសនៅតាមព្រះវិហារដែលមានព្រះពុទ្ធរូប ឬរូបសំណាកទេវតាគេអុជធូប និងទៀន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងភាពចម្រុងចម្រើន។ នៅតាមប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរដូចជា ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ជាដើម។ នៅទីនោះក៏មានទីសក្ការៈបូជាសម្រាប់អ្នកទស្សនាថ្វាយតង្វាយ ដើម្បីបង្ហាញការគោរព និងស្វែងរកពរជ័យ។ លើសពីនេះ នៅតាមភ្នំពិសិដ្ឋមួយចំនួនដូចជា ភ្នំគូលែន ដែលមានបដិមាព្រះពុទ្ធបដិមាបុរាណ និងទឹកជ្រោះស័ក្តិសិទ្ធិ។ ប្រជាជនតែងតែយកអំណោយទៅថ្វាយ ដើម្បីបន់ស្រន់ និងទទួលយកនូវថាមពលវិជ្ជមាន។ ការថ្វាយតង្វាយទាំងនេះ គឺជាការបង្ហាញពីជំនឿដ៏មុតមាំ និងការរក្សានូវ ប្រពៃណី និងទំនៀមទម្លាប់ពីបុរាណរាប់ពាន់ឆ្នាំ។ វត្ថុបូជាទាំងនេះជួយភ្ជាប់ទំនាក់ទំនងរវាងមនុស្សទៅ នឹងអតីតកាលដ៏រុងរឿងរបស់ពួកគេ ព្រមទាំងទេវតា អារក្សទៀតផង។ វាក៏ផ្តល់ក្តីសង្ឃឹមសម្រាប់អនាគត នាំមកនូវ ភាពស្ងប់ស្ងាត់ ដល់ចិត្តគំនិត និងបង្កប់នូវ អត្ថន័យ យ៉ាងជ្រាលជ្រៅដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គេជឿថាការបូជាដោយចិត្តស្មោះត្រង់ នឹងនាំមកនូវ សេចក្តីសុខសាន្ត និងលាភសំណាង។ វាក៏ជួយឱ្យពួកគេជៀសផុតពីឧបសគ្គ និងគ្រោះកាចចង្រៃទាំងពួង។ ដូច្នេះ ការបូជាទាំងនេះមិនមែនត្រឹមតែជាពិធីបុណ្យទានប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពី អត្តសញ្ញាណខាងជំនឿ និងវប្បធម៌របស់ប្រជាជនខ្មែរ។ ពួកគេបានបន្តអនុវត្តទម្លាប់ទាំងនេះដោយជំនឿជឿជាក់យ៉ាងម៉ុតមាំពីមួយជំនាន់ទៅមួយជំនាន់។ ទាំងអស់នេះផងដែរតំណាងឱ្យភាពរស់រវើកនៃជំនឿបុរាណនៅក្នុងសង្គមសម័យទំនើប។ ការអនុវត្តទាំងនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ ថែរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្មែរឱ្យនៅគង់វង្ស។ ពិធីបូជាបែបប្រពៃណីទាំងនេះបានបង្ហាញពី ភាពសុខដុមរមនា រវាងមនុស្ស ធម្មជាតិ និងវិញ្ញាណ។